ចំណែកឯរំដេង គឺជាប្រភេទមើមរុក្ខជាតិដែលមានលក្ខណៈស្រដៀងនឹងខ្ញី មានក្លិនឈ្ងុយប្លែកហើយក៏ជាផ្នែកមួយនៃគ្រឿងបុកផងដែរ។ រំដេងក៏ជា គ្រឿងផ្សំមួយយ៉ាងសំខាន់សម្រាប់យកមកធ្វើម្ហូបខ្មែរបានជាច្រើនមុខ ដូចជា សម្លម្ជូរគ្រឿង, សម្លការី, ឆាគ្រឿង ជាដើម។ ជាពិសេស វាជាគ្រឿងមួយប្រភេទដែលមានប្រសិទ្ធិភាពបំផុតក្នុងកាត់ក្លិនឆ្អាបរបស់ត្រី។ គេតែងតែយករំដេងមកហាន់ឱ្យស្តើងៗ រួចគេបង់ក្នុងសម្លដូចជា ស្ងោរជ្រក់និងសម្លម្ជូរកូនត្រីជាដើម។